កាលពីព្រេងនាយ មានប្តីប្រពន្ធពីរនាក់រស់នៅក្បែរ ជើងភ្នំមួយ ។ គ្រួសារនោះក្រីក្រណាស់ តែឧស្សាហ៍ ព្យាយាម ចេះអត់ធ្មត់តស៊ូ ស្លូតបូត គួរជាទីរាប់អាននៃ អ្នកស្រុកទាំងឡាយ ។ រាល់ថ្ងៃ បុរសជាប្តីតែងតែទៅកាប់គាស់រានព្រៃធ្វើ ចំការដាំដំណាំចិញ្ចឹមជីវិត តែដំណាំមិនបានផល សោះ ។ ដោយទីទ័លក្រ ប្រពន្ធចៅកំសត់ មានតែបាយ បីពំនូក និងអំបិលវេចអោយប្តីយកទៅហូបនៅឯព្រៃប៉ុណ្ណោះ ។ បុរសកំសត់ខំប្រឹងធ្វើការក្រោមកំដៅដែលចែងចាំង យ៉ាងខ្លាំង ដោយគ្មានត្អូញត្អែរ ។ ថ្ងៃកាន់តែជ្រេ ឯពោះ កាន់តែឃ្លាន បុរសនោះក៏ឈប់សំរាកក្រោមម្លប់ឈើ មួយដើមដើម្បីបរិភោគបាយ ។ ដោយឃ្លានពេក បុរសកំសត់លាកខ្ចប់បាយដោយ ដៃទាំងពីរញ័រទទ្រើកគ្មានកម្លាំងនិងបាយ ។ ស្រាប់តែបាយមួយពំនូតជ្រុះពីដៃ ហើយរមៀលច្រើនត្រលប់នៅលើស្មៅ ។ បុរសស្តាយបាយណាស់ ក៏រត់ដេញតាមពំនូតបាយផង ស្រែកផងថា ឈប់បាយ បាយពំនួត សុំកុំទៅណា ។ ពេលនោះពំនូកបាយរមៀលកាន់តែលឿនទៅ ៗ ហើយធ្លាក់ចូលទៅក្នុងរូងមួយបាត់ ។ បុរសកំសត់ឃ្លានផង ឆ្ងល់ផង ខំប្រឹងឈ្ងោកមើលរូង ងងឹតទាំងសោកស្តាយ ។ រំពេចនោះ សំលេងភ្លេង មហោរីបានលាន់រងំយ៉ាងពីរោះលន្លង់លន្លោចចេញមក ពីរូងចំលែកនោះ ។ បុរសកំសត់លឺភ្លេងហើយ រំភើប សប្បាយរីករាយ ភ្លេចបាត់អស់នូវក្តីនឿយហត់ស្រេក ឃ្លានទាំងប៉ុន្មាន ។ ក្រោយមក គាត់មានសេចក្តីងឿងឆ្ងល់ជាឋ្លាំដ និងលាន់មាត់ថា តើសំលេងភ្លេង មហោរីដ៏ពីរោះលេងនៅទីណា? លាន់ចេញពីទីកន្លែងណាមក? ។ ដោយហេតុតែចង់ដឹងពេក គាត់ក៏យកបាយមួយពំនូតទៀតទម្លាក់ទៅក្នុងរូងចំលែកនោះ ។ បន្ទាប់មកបទភ្លេង មហោរីក៏លាន់លឺឡើងពីរោះរងំអង្រួនដួងចិត្តបុរស កំសត់អោយភ្លឹកអារម្មណ៍ភ្លេចទុក្ខកង្វល់ បាត់ការ ស្រេកឃ្លាន ស្រមៃឃើញតែភាពសប្បាយ ភាពរុងរឿង ដ៏សុខសាន្ត ។ ដោយក្តីសុខដុមរមនាក្នុងចិត្ត បុរសកំសត់ក៏យក ពំនូតបាយទីបីបោះចូលទៅក្នុងរូងម្តងទៀត ។ ភ្លេង មហោរីក៏បន្លឺឡើងម្តងទៀត ធ្វើអោយបុរសមានអារម្មណ៍ រំភើបរីករាយ រាំផងច្រៀងផងតាមសំលេងភ្លេងដែល រសាត់ឆ្ងាយទៅៗ រហូតដល់គាត់ភ្លេចខ្លួន ក៏រអិលជើងធ្លាក់ចូលក្នុងរូងនោះ ហើយសន្លប់បាត់ស្មារតី ។ លុះភ្ញាក់ខ្លួនឡើង គាត់ឃើញកណ្តុរសជាច្រើន នៅ ជុំវិញខ្លួន ។ បុរសនោះភ្ញាក់ផ្អើលយ៉ាងខ្លាំង ប្រុងស្ទុះរត់ តែកណ្តុរសទាំងនោះស្រែកឡើងថា សូមស្វាគមន៍លោក ម្ចាស់ !អញ្ជើញលោកម្ចាស់បរិភោគចំណីអាហារដែល រៀបជាស្រេចនេះចុះ ។ បុរសគិតថា នេះជាអាហារ របស់គេ បើអញហូបអស់ទៅ តើពួកគេនឹងបានអ្វីហូប? ។ គិតហើយ គាត់បរិភោគតែបន្តិចអោយសមល្មមនឹង បាយបីពំនួតដែលគាត់ធ្លាប់ហូបរាល់ថ្ងៃ ។ ពេលនោះ ស្តេចកណ្តុរសក៏មកដល់ ហើយនិយាយថា ហៃបុរស កំសត់ !អ្នកជាមនុស្សទៀងត្រង់មានធម៌មេត្តា ចិត្តល្អ មិនលោភលន់ មិនចង់បានរបស់គេហួសពេក ។ យើង ជូនស្គរទិព្វនេះដល់អ្នកចុះ ។ ស្គរនេះប្រើបានតែបីដងទេសូមអ្នកយកវាទៅប្រើក្នុងផ្លូវល្អចិញ្ចឹមជីវិតនិងមាន ប្រយោជន៍ដល់មនុស្សជាតិទាំងឡាយផង ។ បន្ទាប់ពីបានស្គរហើយ បុរសកំសត់ក៏លាស្ដេចកណ្តុរសមកផ្ទះ វិញគាត់រៀបរាប់ប្រាប់ប្រពន្ធពីរឿងដែលខ្លួនបានជួប នឹងកណ្តុរស ។ ស្អែកឡើង បុរសកំសត់បួងសួងក្នុងចិត្ត យ៉ាងយូរ រួចគោះស្គរឡើង ។ រំពេចនោះ សំលេងភ្លេង មហោរីលាន់លីយ៉ាងពីរោះ ។ បុរសកំសត់សប្បាយចិត្ត ណាស់ ព្រោះឃើញចំការរបស់ខ្លួន មានដំណាំគ្រប់មុខ ដុះឡើងដោយមានផ្លែផ្កាពាសពេញដើម ។ ប្តីប្រពន្ធពីរនាក់ប្រមូលផលយកទៅលក់បានកំរៃយ៉ាងច្រើន ។ ថ្ងៃក្រោយមកទៀត បុរសក៏យកស្គរមកគោះជាលើក ទីពីរ ដោយបួងសួងសុំគ្រាប់ពូជគ្រប់មុខចែកចាយដល់ អ្នកស្រុកទាំងឡាយនៅក្នុងភូមិ ។ អ្នកស្រុកយកគ្រាប់ ពូជទាំងនោះ ទៅដាំក្នុងពេលតែមួយថ្ងៃដំណាំទាំងនោះរីកលូតលាស់ល្អបានផ្កាផ្លែយ៉ាងឆាប់រហ័ស ។ ប្រជាជន រីករាយប្រមូលផលយកទៅលក់ដូរ សឹងក្លាយជាអ្នកមាន គ្រប់ៗ គ្នា ។ ចាប់ពីថ្ងៃនោះមក ប្តីប្រពន្ធទាំងពីរនាក់រស់នៅយ៉ាងសុខសប្បាយ ប៉ុន្តែគ្មានកូនមួយសោះ ។ គាត់នឹកឃើញចង់បានកូន ក៏បួងសួងដល់ស្គរទិព្វសុំកូន ហើយក៏គោះ ស្គរឡើង។ ភ្លេងមហោរីក៏បន្លឺឡើងយ៉ាងពីរោះ។ ភ្លាមនោះ សំលេងកូនង៉ែតពីរនាក់ក៏យំព្រមគ្នាដែរ ។ បុរសកំសត់ និង ភរិយាត្រេកអររកអ្វីប្រដូចគ្មាន គាត់បំរុងរត់ទៅលើកកូនង៉ែតទាំងពីរនោះ ស្រាប់តែពួកគេធំឡើងយ៉ាងរហ័ស ចេះញញឹម ហើយរត់មករកគាត់ ៕